ការអនុវត្តវេជ្ជសាស្ត្របុរាណខ្មែរ ឬ ដែលគេស្គាល់ថាជា គ្រូខ្មែរ មានឫសគល់យ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា តាំងពីបុរាណកាលមកម្ល៉េះ។ គ្រូពេទ្យបុរាណបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពប្រជាជន ជាពិសេសនៅតំបន់ដាច់ស្រយាលដែលមិនសូវមានលទ្ធភាពទទួលបានសេវាសុខភាពទំនើប។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីធានានូវសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តនេះ គ្រូពេទ្យបុរាណកំពុងប្រឈមមុខនឹងការសម្របខ្លួនទៅនឹងបទប្បញ្ញត្តិទំនើប។ ចំពោះ ឱសថបុរាណខ្មែរត្រូវបានទទួលស្គាល់ជាផ្នែកមួយនៃប្រព័ន្ធសុខាភិបាលនៅកម្ពុជា ទោះបីជាមិនទាន់មានលក្ខណៈទូលំទូលាយដូចឱសថទំនើបក៏ដោយ។ ក្រសួងសុខាភិបាលកម្ពុជា បានបង្កើត នាយកដ្ឋានឱសថបុរាណ ដែលមានតួនាទីត្រួតពិនិត្យ គ្រប់គ្រង និងអភិវឌ្ឍវិស័យនេះ។ រីឯ តួនាទីរបស់គ្រូពេទ្យបុរាណ មានលក្ខណៈចម្រុះ និងស៊ីជម្រៅ ហើយមានការ ផ្ដល់សេវាថែទាំសុខភាពបឋម ថែទាំសុខភាពមាតា និងទារក ការព្យាបាលតាមបែបជំនឿ និងផ្លូវចិត្ត ការប្រើប្រាស់ និងអភិរក្សធនធានធម្មជាតិ។ ហេតុនេះហើយ គ្រូខ្មែរជាច្រើនគឺជាជម្រើសដំបូងសម្រាប់ប្រជាជនក្នុងការព្យាបាលជំងឺទូទៅ ដូចជាគ្រុនក្ដៅ ក្អក ឈឺចាប់សាច់ដុំ ជំងឺស្បែក រលាក រមាស់ ឬបញ្ហាក្រពះពោះវៀនជាដើម។ ពួកគេបានប្រើប្រាស់នូវរូបមន្តផ្សំពី រុក្ខជាតិឱសថធម្មជាតិ ដែលដុះនៅក្នុងស្រុក ដែលជាចំណេះដឹងតជំនាន់។ ចំណែកឯ យាយម៉ម ឬ គ្រូឆ្មបបុរាណ នៅតែដើរតួនាទីសំខាន់ក្នុងការជួយសម្រាលកូន និងថែទាំក្រោយសម្រាលនៅក្នុងសហគមន៍ជនបទជាច្រើន។ ពួកគាត់ប្រើប្រាស់វិធីសាស្រ្តបុរាណ ដូចជាការស្អំ ការម៉ាស្សា និងការប្រើប្រាស់ឱសថរុក្ខជាតិ ដើម្បីជួយឲ្យមាតាឆាប់ជាសះស្បើយ និងទារកមានសុខភាពល្អ។ ក្រៅពីការព្យាបាលរាងកាយ ការអនុវត្តខ្លះរបស់គ្រូខ្មែរក៏ផ្សារភ្ជាប់នឹងជំនឿសាសនា ឬអបិយជំនឿផងដែរ ដូចជាការសូត្រមន្ត ផ្លុំត្រឡប់។ ទោះបីជាមិនមែនជាការព្យាបាលវិទ្យាសាស្ត្រក៏ដោយ វិធីសាស្រ្តទាំងនេះអាចជួយដល់សុខភាពផ្លូវចិត្ត និងស្មារតីរបស់អ្នកជំងឺ ផ្ដល់នូវកម្លាំងចិត្ត និងក្តីសង្ឃឹម។ គ្រូពេទ្យបុរាណ គឺជាអ្នកជំនាញក្នុងការកំណត់អត្តសញ្ញាណ ប្រមូលផល និងប្រើប្រាស់រុក្ខជាតិឱសថ។ នេះមិនត្រឹមតែជាការព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការអភិរក្សចំណេះដឹងអំពី ជីវៈចម្រុះ របស់កម្ពុជាផងដែរ។ ហើយដើម្បីឱ្យការអនុវត្តវេជ្ជសាស្ត្របុរាណមានលក្ខណៈស្តង់ដារ គុណភាពខ្ពស់ និងអាចទុកចិត្តបាន គ្រូពេទ្យបុរាណនៅកម្ពុជាក៏កំពុងសម្របខ្លួនទៅនឹងបទប្បញ្ញត្តិទំនើបដែលបានដាក់ចេញដោយក្រសួងសុខាភិបាល។ ថែមទាំងមានការចុះបញ្ជី និងលិខិតអនុញ្ញាត វាជាជំហានដ៏សំខាន់មួយដើម្បីធានាថាអ្នកអនុវត្តមានចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់។ ឯ រដ្ឋាភិបាលក៏កំពុងជំរុញឱ្យគ្រូពេទ្យបុរាណទាំងអស់ចុះឈ្មោះជាមួយក្រសួង និងទទួលបាន ប័ណ្ណអនុញ្ញាតវិជ្ជាជីវៈ ដែលតម្រូវឱ្យពួកគេគោរពតាមច្បាប់ និងបទដ្ឋានកំណត់។ ក្រសួងសុខាភិបាល រួមជាមួយអង្គការដៃគូ បានបង្កើតកម្មវិធីបណ្ដុះបណ្ដាលរយៈពេលខ្លី ឬវគ្គសិក្សាសម្រាប់គ្រូពេទ្យបុរាណ។ វគ្គសិក្សាទាំងនេះផ្ដល់ចំណេះដឹងបន្ថែមលើ អនាម័យ និងសុវត្ថិភាព ចំណេះដឹងមូលដ្ឋានផ្នែកវេជ្ជសាស្ត្រ កម្រិតប្រើប្រាស់ឱសថ និងការប្រឹក្សាយោបល់អ្នកជំងឺ។ គ្រូពេទត្រូវមាន របៀបរក្សាអនាម័យក្នុងការរៀបចំឱសថ និងការប្រើប្រាស់ឧបករណ៍។ ហើយដឹងពីការសម្គាល់រោគសញ្ញាជំងឺធ្ងន់ធ្ងរដែលតម្រូវឱ្យបញ្ជូនទៅពេទ្យទំនើប។ ចេះកំណត់កម្រិតដូសត្រឹមត្រូវ ដើម្បីចៀសវាងការពុល ឬផលប៉ះពាល់។ បន្ថែមពីលើនេះទៀត ត្រូវដឹងពីរបៀបផ្ដល់ព័ត៌មានដល់អ្នកជំងឺឲ្យបានច្បាស់លាស់។ ទទ្ទឹមនឹងនេះ រដ្ឋាភិបាលក៏បានដាក់ចេញនូវបទប្បញ្ញត្តិសម្រាប់ផលិតផលឱសថបុរាណដែលផលិត និងចរាចរណ៍លើទីផ្សារ។ នេះរួមបញ្ចូលទាំងតម្រូវការក្នុងការចុះបញ្ជីផលិតផល តេស្តគុណភាព ពិនិត្យសារធាតុផ្សំ ធានាសុវត្ថិភាព និងការដាក់ស្លាកសញ្ញាឲ្យបានត្រឹមត្រូវ មុននឹងអនុញ្ញាតឲ្យលក់។ គោលបំណងគឺដើម្បីការពារដល់អ្នកប្រើប្រាស់ពីផលិតផលក្លែងក្លាយ និងគ្មានគុណភាព។ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របខ្លួនក៏ដោយ គ្រូពេទ្យបុរាណក៏នៅតែកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនផងដែរ។ ដំណើរការចុះបញ្ជី និងការទទួលបានលិខិតអនុញ្ញាតនៅតែជាឧបសគ្គសម្រាប់គ្រូពេទ្យបុរាណមួយចំនួន ជាពិសេសអ្នកដែលរស់នៅតំបន់ដាច់ស្រយាល ឬខ្វះការយល់ដឹងអំពីនីតិវិធី។ ការបកស្រាយបទប្បញ្ញត្តិក៏អាចមានភាពមិនច្បាស់លាស់សម្រាប់អ្នកខ្លះដែរ។ ជាពិសេស ចំណេះដឹងផ្នែកឱសថបុរាណជាច្រើនត្រូវបានបាត់បង់ ឬស្ថិតក្នុងហានិភ័យ ដោយសារការបាត់បង់អ្នកជំនាន់ចាស់ដែលជាអ្នករក្សាចំណេះដឹងទាំងនេះ។ ហើយថែមទាំងមានកង្វះការកត់ត្រាជាលាយលក្ខណ៍អក្សរ ឬការបង្រៀនជាប្រព័ន្ធដល់អ្នកជំនាន់ក្រោយ។ ចំណែកឯ កង្វះការទទួលស្គាល់ និងសហប្រតិបត្តិការពីគ្រូពេទ្យទំនើប នៅមានគម្លាតរវាងគ្រូពេទ្យបុរាណ និងគ្រូពេទ្យទំនើប។ គ្រូពេទ្យទំនើបមួយចំនួននៅតែមិនទាន់ជឿជាក់ទាំងស្រុងលើប្រសិទ្ធភាព និងសុវត្ថិភាពនៃឱសថបុរាណ ដោយសារកង្វះទិន្នន័យវិទ្យាសាស្ត្រច្បាស់លាស់។ ដូច្នេះហើយ ការសហការគ្នារវាងវិស័យទាំងពីរនៅមានកម្រិតនៅឡើយ។ ម្យ៉ាងទៀត កង្វះស្តង់ដារច្បាស់លាស់ក្នុងការរៀបចំឱសថ ដូចជាការបំពុលដោយជាតិគីមី ឬលោហៈធ្ងន់ ការរក្សាទុកមិនត្រឹមត្រូវ និងការអនុវត្តខ្លះដែលគ្មានមូលដ្ឋានវិទ្យាសាស្ត្រ អាចបង្កហានិភ័យដល់សុខភាពអ្នកជំងឺ។ ដើម្បីឱ្យគ្រូពេទ្យបុរាណអាចសម្របខ្លួនទៅនឹងបទប្បញ្ញត្តិទំនើប និងរួមចំណែកដល់ប្រព័ន្ធសុខាភិបាលប្រកបដោយប្រសិទ្ធភាព គឺតម្រូវឱ្យមានយន្តការ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ។ ត្រូវបង្កើតច្បាប់ និងអនុក្រឹត្យកំណត់និយមន័យឲ្យបានច្បាស់លាស់អំពីឱសថបុរាណ ប្រភេទនៃអ្នកអនុវត្ត ដែនកំណត់នៃការព្យាបាល និងការគ្រប់គ្រងផលិតផល។ ហើយសម្រួលនីតិវិធីចុះបញ្ជី ធ្វើឲ្យដំណើរការស្នើសុំលិខិតអនុញ្ញាតមានភាពងាយស្រួល និងអាចចូលទៅដល់បានសម្រាប់គ្រូពេទ្យបុរាណទាំងអស់ ជាពិសេសអ្នកដែលរស់នៅតាមជនបទ។ ថែមទាំង ត្រូវបង្កើតសុវត្ថិភាព និងកំណត់ស្តង់ដារសម្រាប់វត្ថុធាតុដើម ដំណើរការផលិត ការរក្សាទុក និងការប្រើប្រាស់ឱសថបុរាណ។ មួយវិញទៀតត្រូវ វិនិយោគលើការស្រាវជ្រាវឱសថបុរាណខ្មែរ ដើម្បីផ្ទៀងផ្ទាត់ប្រសិទ្ធភាព សុវត្ថិភាព កំណត់កម្រិតដូសត្រឹមត្រូវ និងយន្តការនៃការព្យាបាល។ នេះក៏អាចជាទីកន្លែងសម្រាប់បណ្ដុះបណ្ដាលអ្នកស្រាវជ្រាវជំនាន់ថ្មីផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក័អាចបង្កើតប្រព័ន្ធសម្រាប់កត់ត្រា និងចងក្រងរូបមន្តឱសថបុរាណ ចំណេះដឹងអំពីប្រភេទរុក្ខជាតិឱសថ និងវិធីព្យាបាលតាមបែបប្រពៃណីឲ្យបានជាប្រព័ន្ធ។ វាជាការការពារនិងជាមូលដ្ឋានគ្រឹះសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍។ ហើយត្រូវបង្កើតកម្មវិធីសិក្សាអោយបានវែងឆ្ងាយជាងមុន ដើម្បីបញ្ចូលទាំងចំណេះដឹងបុរាណ និងទំនើប ដូចជាកាយវិភាគវិទ្យាមូលដ្ឋាន សរីរវិទ្យា ជំងឺវិទ្យា អនាម័យ និងក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់គ្រូពេទ្យបុរាណជំនាន់ថ្មី។ រួមជាមួយគ្នានេះផងដែរ គួរតែមានការគាំទ្រដល់អ្នកជំនាញបុរាណដែលជាអ្នករក្សាចំណេះដឹងឲ្យបង្រៀនដល់អ្នកជំនាន់ក្រោយ។ លើសពីនេះទៀត ត្រូវផ្ដល់ព័ត៌មានដែលត្រឹមត្រូវដល់សាធារណជនអំពីអត្ថប្រយោជន៍ ដែនកំណត់ និងសុវត្ថិភាពនៃការប្រើប្រាស់ឱសថបុរាណ។ ម្យ៉ាងទៀត គួរតែរៀបចំវេទិកា ឬកិច្ចប្រជុំរវាងគ្រូពេទ្យបុរាណ និងគ្រូពេទ្យទំនើប ដើម្បីផ្លាស់ប្ដូរចំណេះដឹង បទពិសោធន៍ និងកសាងទំនុកចិត្ត។ ត្រូវស្វែងរកលទ្ធភាពក្នុងការរួមបញ្ចូលឱសថបុរាណទៅក្នុងប្រព័ន្ធសុខាភិបាលជាតិ តាមរយៈការបង្កើតគ្លីនិក ឬមណ្ឌលសុខភាពដែលមានទាំងឱសថបុរាណ និងទំនើប។ សរុបមក តាមរយៈការអនុវត្តទិសដៅទាំងនេះ ឱសថបុរាណខ្មែរនឹងអាចបន្តរីកចម្រើន ប្រកបដោយគុណភាព និងសុវត្ថិភាព។ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពសាធារណៈនៅកម្ពុជា ក៏ដូចជាអភិរក្សបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃនេះ។